វត្តមាន និង តួនាទីរបស់ចាស់ទុំក្នុង អំឡុងពេលដែលមានពិធី ដូចជា ការរៀបចំទទួលទានអាហារជាលក្ខណៈគ្រួសារ ជាមួយអ្នកមកចង់ចូលស្តី គឺមានសារៈសំខាន់ណាស់។ ក្នុងសង្គមខ្មែរ ចាស់ទុំ គឺជាបុគ្គលដែលមានបទពិសោធន៍ និងជាអ្នកផ្ដល់ចំណេះដឹង និង វប្បធម៌ដល់ក្មេងជំនាន់ក្រោយ។ នៅក្នុងកម្មវិធីទទួលទានអាហារ ឬ ជំនួបជាគ្រួសារ ជាពិសេសសម្រាប់អ្នកចង់ចូលស្តី ឬ គូស្នេហ៍ថ្មី តួនាទីរបស់ចាស់ទុំកាន់តែមានសារៈសំខាន់ថែមទៀត។ វត្តមាន និងការចូលរួមរបស់ពួកគាត់ ជាការរក្សាតម្លៃប្រពៃណី និងពង្រឹងចំណងគ្រួសារទាំងពីរ។ ចាស់ទុំមានតួនាទីយ៉ាងសំខាន់ និងមានឥទ្ធិពលស៊ីជម្រៅក្នុងអំឡុងពេលរៀបចំជាលក្ខណៈគ្រួសាររបស់គូដណ្ដឹង ជាពិសេសក្នុងបរិបទវប្បធម៌ខ្មែរ។ ការរៀបចំពិធីទទួលទានអាហារជាលក្ខណៈគ្រួសារ សម្រាប់អ្នកចង់ចូលស្ដីដណ្ដឹង ឬពេលដែលខាងប្រុសចង់សុំចូលទៅស្គាល់គ្រួសារខាងស្រីកាន់តែស៊ីជម្រៅ គឺជាជំហានដ៏សំខាន់មួយក្នុងទំនៀមទម្លាប់ខ្មែរ។ ចាស់ទុំជាអ្នកចូលរួម មានទួនាទីសម្របសម្រួល និង បង្កើតបរិយាកាសបែបស្និទ្ធស្នាល ឲ្យគ្រួសារទាំងសងខាងមានអារម្មណ៍កក់ក្ដៅ។ នៅក្នុងបរិយាកាសដ៏មានន័យនេះ ចាស់ទុំដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាថាអ្វីៗប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយកិត្តិយស។ ពួកគាត់ គឹជាអ្នកសម្របសម្រួល និងអ្នកណែនាំ ជាពិសេសលោកតា លោកយាយ ឬអ៊ុំពូមីង ដែលមានវ័យចំណាស់ និងបទពិសោធន៍ជីវិតច្រើន រវាងគ្រួសារទាំងសងខាង។ ពួកគាត់អាចណែនាំអំពីរបៀបរៀបចំពិធីទទួលទានអាហារឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតប្រពៃណី ដូចជា ការជ្រើសរើសពេលវេលា និងទីកន្លែងសមរម្យ ជាដើម។ ការជ្រើសរើសពេលវេលា និងទីកន្លែងសមរម្យ ក៏ជារឿងសំខាន់ដែរ។ ចាស់ទុំក៏មានតួនាទី ណែនាំពីរបៀបនៃការរៀបចំ ការតុបតែង រៀបចំតុបាយ កែវ ទឹក និងចំណីអាហារឲ្យមានសណ្ដាប់ធ្នាប់ និងថ្លៃថ្នូរ។ ពួកគាត់ក៏បង្រៀនយើង អំពីរបៀបស្វាគមន៍ភ្ញៀវ របៀបនិយាយ ពាក្យពេចន៍គួរសមផងដែរ។ ក្នុងពិធីទទួលទានអាហារនេះ ចាស់ទុំគឺជា អ្នកតំណាង ដ៏សំខាន់របស់គ្រួសារទាំងសងខាង។ វត្តមានរបស់ពួកគាត់បង្ហាញពី ការគោរព និងកិត្តិយស ដែលគ្រួសារផ្ដល់ឲ្យភាគីម្ខាងទៀត។ ពួកគាត់អាចបើកឆាកស្វាគមន៍ ដោយប្រើពាក្យពេចន៍បង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ។ ពួកគាត់ធ្វើការណែនាំខ្លួន និង ណែនាំសមាជិកគ្រួសារឲ្យស្គាល់គ្នាទៅវិញទៅមក ដើម្បីកុំឲ្យមានភាពអៀនខ្មាស។ ចាស់ទុំមានតួនាទីជា អ្នកផ្ដល់ប្រឹក្សា និង អ្នកដោះស្រាយបញ្ហា ប្រសិនបើមានការយល់ច្រឡំកើតឡើង ក្នុងអំឡុងពេលទទួលទានអាហារ ឬ ការសន្ទនាផ្សេងៗដែលកើតឡើង ។ វត្តមានរបស់ចាស់ទុំនាំមកនូវ ពរជ័យ និង កម្លាំងចិត្ត ដល់គូដណ្ដឹង។ ពេលដែលពួកគាត់ចូលរួមធ្វើជាចាស់ទុំក្នុងពិធី បង្ហាញថាគាត់មិនមានការជំទាស់ទៅនឹងចំណងស្នេហារបស់គូដណ្ដឹងឡើយ។ ពួកគាត់ក៏មានតួនាទីពន្យល់ដល់គូដណ្ដឹង និង យុវវ័យជំនាន់ក្រោយអំពីមូលហេតុដែលត្រូវប្រារព្ធពិធីមួយចំនួនដូចគ្នា។ នេះជួយធានាថា មរតកវប្បធម៌មិនត្រឹមតែត្រូវបានអនុវត្តទេ តែថែមទាំងត្រូវបាន យល់ និងឲ្យតម្លៃ ពីមនុស្សជំនាន់ក្រោយថែមទៀតផង។ ចាស់ទុំដែលមានបទពិសោធន៍ជីវិត និងចំណងអាពាហ៍ពិពាហ៍យូរអង្វែង អាចដើរតួជា គំរូដ៏ល្អ សម្រាប់គូដណ្ដឹង។ ពួកគាត់ពន្យល់ ពីស្ថិរភាព សេចក្ដីស្រឡាញ់ និងការយោគយល់គ្នា ដែលជាគ្រឹះដ៏សំខាន់សម្រាប់ជីវិតគូ។ នេះជួយឲ្យគូដណ្ដឹងមានអារម្មណ៍កក់ក្តៅ និងជឿជាក់លើការចាប់ផ្ដើមជីវិតគូថ្មីរបស់ពួកគេ។ បទពិសោធន៍ក្នុងជីវិតគ្រួសាររបស់ចាស់ទុំ ធ្វើឲ្យពួកគាត់មានមតិល្អ ផ្តល់ឲ្យទៅអ្នកចូលស្តី ឲ្យបានយល់ពីសារៈសំខាន់នៃតួនាទីខ្លួនក្នុងជីវិតគ្រួសារ។ ពិធីទទួលទានអាហារនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់គ្រួសារទាំងសងខាង ស្គាល់គ្នាឲ្យកាន់តែស្និទ្ធស្នាលថែមទៀត។ ចាស់ទុំជាអ្នកជំរុញឲ្យមានការជជែកគ្នា សំណេះសំណាល និងស្គាល់គ្នាទៅវិញទៅមក។ នេះជាជំហានដំបូងក្នុងការកសាង ចំណងមិត្តភាពរវាងគ្រួសារទាំងពីរ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជីវិតគូរបស់កូនចៅ។ សរុបសេចក្តីមក តួនាទីរបស់ចាស់ទុំគឺសំខាន់ណាស់ មានលក្ខណៈទូលំទូលាយ និងជ្រាលជ្រៅ ក្នុងពេលមានពិធីសំខាន់បែបនេះ។ ពួកគាត់មិនត្រឹមតែជាអ្នកសម្របសម្រួលពិធីប៉ុណ្ណោះទេ ថែមទាំងជាអ្នករក្សាវប្បធម៌ អ្នកផ្ដល់ដំបូន្មានដ៏មានតម្លៃ និងជាប្រភពនៃកម្លាំងចិត្ត និងពរជ័យសម្រាប់អនាគតជីវិតគូ។ ការចូលរួមរបស់ពួកគាត់ធ្វើឲ្យពិធីមង្គលការកាន់តែមានអត្ថន័យ និងជួយកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារថ្មី។ ចាស់ទុំមានតួនាទីសំខាន់ណាស់ក្នុងការរៀបចំកម្មវិធីទទួលទានអាហារជាលក្ខណៈគ្រួសារ ជាពិសេសសម្រាប់អ្នកចង់ចូលស្តី។ ពួកគេមិនត្រឹមជាអ្នកបង្កើតបរិយាកាសស្និទ្ធស្នាលទេ ប៉ុន្តែជាអ្នកផ្តល់ចម្ងល់ ជំនួយផ្លូវចិត្ត និងគន្លឹះក្នុងការរស់នៅរួមជាគ្រួសារ។ ជាចុងក្រោយ ចាស់ទុំមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ គាត់ក៏ជាបង្គោលដ៏សំខាន់ដែលធានាថា ពិធីនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពថ្លៃថ្នូរ និងជាការចាប់ផ្ដើមល្អរវាងគ្រួសារទាំងពីរ។